បន្ទាប់ពីប្រវត្តិសាស្ត្រដ៏លំបាកកន្លងមក កងកម្លាំងនគរបាលកម្ពុជាបាននឹងកំពុងប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការស្ដារ និងកសាងទំនុកចិត្តឡើងវិញជាមួយប្រជាពលរដ្ឋ។ តាមរយៈ កម្មវិធីនគរបាលសហគមន៍ ដែលជាយន្តការមួយជួយពង្រឹងទំនាក់ទំនងរវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។ ណាមួយវិញទៀតក៏បានជួយក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងរក្សាសន្តិសុខក្នុងសហគមន៍។ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សង្គម ប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះជាទិដ្ឋភាពសំខាន់ៗនៃ កិច្ចខិតខំប្រឹងប្រែងទាំងនោះ ដែលបាននិងកំពុងអនុវត្តដើម្បីសម្រេចគោលដៅដែលបានកំណត់។ ធ្វើការជាមួយ មេភូមិ ឬមេឃុំ ដើម្បីយល់ពីបញ្ហាបានរហ័ស និងទទួលបានព័ត៌មានជាក់ស្ដែងពីស្ថានភាពក្នុងមូលដ្ឋាន។ នគរបាលសហគមន៍ មិនធ្វើការតែឯងនោះទេ គឺពួកគេតែងតែសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ពួកគេសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ដូចជាមេភូមិ ឬមេឃុំ ដើម្បីទទួលបានព័ត៌មាន និងយល់ដឹងពីបញ្ហាប្រឈមនានានៅក្នុងសហគមន៍បានយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ នៅពេលមាន ករណីចោរកម្មកើតឡើងញឹកញាប់ក្នុងភូមិមួយនោះ នគរបាលសហគមន៍នឹងសហការជាមួយមេភូមិ និងប្រជាពលរដ្ឋ។ មេភូមិអាច ជូនដំណឹងដល់នគរបាលប៉ុស្តិ៍ភ្លាមៗ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឲ្យទាន់ពេលវេលា និងចាត់វិធានការចាំបាច់។ បន្ទាប់មក នគរបាលនឹងចុះទៅស៊ើបអង្កេត និងចាត់វិធានការបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នគរបាលទៅសាលារៀន ដើម្បីបង្រៀនកុមារអំពី សុវត្ថិភាព និង ច្បាប់ ដែលជាផ្នែកមួយដ៏សំខាន់នៃការអប់រំសហគមន៍ និងការបង្ការបទល្មើសតាំងពីក្មេង។ នគរបាលទៅកាន់សាលារៀន ដើម្បីបង្រៀនកុមារអំពីសុវត្ថិភាពចរាចរណ៍ ដូចជាការឆ្លងផ្លូវដោយប្រុងប្រយ័ត្ន គ្រោះថ្នាក់គ្រឿងញៀន និងការគោរពច្បាប់។ ឧទាហរណ៍ នគរបាលចរាចរណ៍អាចបង្ហាញពីរបៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវដល់សិស្សសាលា ឬបង្រៀនពីសញ្ញាចរាចរណ៍មូលដ្ឋាន។ ការប្រជុំជាសាធារណៈ បើកឱកាសឲ្យប្រជាពលរដ្ឋនិយាយពីបញ្ហារបស់ខ្លួនដោយផ្ទាល់ ដើម្បីរួមចំណែកដោះស្រាយឲ្យសមស្រប។ នគរបាលរៀបចំ វេទិកាសាធារណៈ ឬកិច្ចប្រជុំតាមមូលដ្ឋានជាទៀងទាត់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសហគមន៍។ ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋអាចជួបផ្ទាល់ជាមួយនគរបាល និងលើកឡើងពីក្ដីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសហគមន៍របស់ពួកគេ។ ឧទាហរណ៍: នៅក្នុងកិច្ចប្រជុំមួយ ប្រជាពលរដ្ឋអាចលើកឡើងពីបញ្ហាសំរាម ការរំខានដោយសារគ្រឿងស្រវឹង ឬការកកស្ទះចរាចរណ៍ ហើយនគរបាលអាចស្វែងរកដំណោះស្រាយរួមគ្នា។ ការដើរត្រួតពិនិត្យដោយនគរបាលជាប្រចាំ ជួយបង្កើនសុខសុវត្ថិភាពដោយសារវត្តមានរបស់ពួកគាត់ជួយទប់ស្កាត់បទល្មើស។ វត្តមានរបស់នគរបាលតាមរយៈការដើរល្បាតជាប្រចាំ នៅតាមដងផ្លូវ ផ្សារ ឬតំបន់សាធារណៈ។ ឧទាហរណ៍ ការដើរល្បាតពេលយប់នៅតំបន់ស្ងាត់អាចទប់ស្កាត់ការប្លន់ ឬលួចទ្រព្យសម្បត្តិ។ អ្នកស្ម័គ្រចិត្តជួយនគរបាលគ្រប់គ្រងចរាចរណ៍ នៅពេលមានពិធីបុណ្យផ្សេងៗ។ ក្នុងឱកាសមានពិធីបុណ្យជាតិ ឬព្រឹត្តិការណ៍ធំៗ ប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមជួយនគរបាលក្នុងការរៀបចំ និងគ្រប់គ្រងចរាចរណ៍។ ឧទាហរណ៍ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ អ្នកភូមិអាចស្ម័គ្រចិត្តជួយរៀបចំកន្លែងចតម៉ូតូ ឬជួយសម្រួលចរាចរណ៍នៅមុខវត្តអារាមដែលមានមនុស្សច្រើនកកកុញ។ នគរបាលផ្តល់លេខទំនាក់ទំនងផ្ទាល់ខ្លួន សម្រាប់ពេលមានបញ្ហាអាសន្នបន្ទាន់។ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នគរបាលមួយចំនួនបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួន ឬលេខទូរស័ព្ទប្រចាំប៉ុស្តិ៍។ ដើម្បីឲ្យប្រជាពលរដ្ឋអាចទាក់ទងបានភ្លាមៗ ក្នុងករណីមានបញ្ហាបន្ទាន់ ឬត្រូវការជំនួយ។ ឧទាហរណ៍ ប្រសិនបើមានអគ្គីភ័យកើតឡើង ឬមានជម្លោះហិង្សាក្នុងគ្រួសារ ប្រជាពលរដ្ឋអាចទូរស័ព្ទទៅនគរបាលដើម្បីសុំអន្តរាគមន៍ជាបន្ទាន់។ នគរបាលត្រូវតែធានាថា រាល់ការដោះស្រាយបញ្ហា ឬបទល្មើស គឺធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ និងយុត្តិធម៌។ នេះរួមបញ្ចូលទាំងការស៊ើបអង្កេតដោយត្រឹមត្រូវ ការប្រមូលភស្តុតាង និងការសម្រេចចិត្តដោយមិនលំអៀង។ ឧទាហរណ៍ ក្នុងករណីជម្លោះដីធ្លី នគរបាលត្រូវតែធ្វើការស៊ើបអង្កេតឯករាជ្យ ដោយផ្អែកលើឯកសារច្បាប់ និងសក្ខីកម្មពាក់ព័ន្ធ មុននឹងបន្តនីតិវិធី។ នគរបាលក្នុងតំបន់ ស្គាល់លក្ខណៈសហគមន៍របស់ខ្លួនកាន់តែច្បាស់ ដែលអនុញ្ញាតឱ្យពួកគេដោះស្រាយបញ្ហាបានត្រឹមត្រូវ។ តាមរយៈ ការរស់នៅ និងធ្វើការនៅក្នុងសហគមន៍ នគរបាលអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ នគរបាលមូលដ្ឋានអាចយល់ដឹងពីលក្ខណៈជាក់លាក់ ទំនៀមទម្លាប់ ច្បាប់ និងបញ្ហាប្រឈមរបស់សហគមន៍ខ្លួនបានយ៉ាងស៊ីជម្រៅ។ ឧទាហរណ៍ នគរបាលនៅតំបន់ទេសចរណ៍អាចយល់ដឹងពីប្រភេទបទល្មើសដែលកើតមានញឹកញាប់នៅក្នុងតំបន់នោះ និងអាចចាត់វិធានការបង្ការបានល្អប្រសើរ។ ដូចនេះការសហការរវាងនគរបាល និងសហគមន៍ បង្កើនសុវត្ថិភាព និងសេចក្តីសុខ សរុបមក កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺសំដៅបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរឹងមាំ រវាងនគរបាល និងសហគមន៍។ នៅពេលដែលភាគីទាំងពីរធ្វើការរួមគ្នាដោយជឿទុកចិត្តគ្នាទៅវិញទៅមក សុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនឹងត្រូវបានលើកកម្ពស់ជាលំដាប់។